ហ៊ូគឹងបំពង គឺជាមុខម្ហូបដ៏ពេញនិយមមួយមុខក្នុងចំណោមម្ហូបចិន-ខ្មែរ ដែលមានរសជាតិឆ្ងាញ់ប្លែក និងងាយស្រួលធ្វើ។ ហ៊ូគឹង គឺជាសាច់បង្គាដែលគេយកមកចិញ្ច្រាំលាយជាមួយគ្រឿងផ្សំមួយចំនួន រួចយកទៅបំពងឱ្យស្រួយក្រៅ ផុយក្នុង និងជះក្លិនឈ្ងុយ។ មុខម្ហូបនេះស័ក្តិសមសម្រាប់ធ្វើជាអាហារសម្រន់ ឬបរិភោគហូបជាមួយបាយក៏បាន។ ដើម្បីចម្អិនហ៊ូគឹងបំពងដ៏ឈ្ងុយឆ្ងាញ់នេះ អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួន។ សម្រាប់សាច់ អ្នកត្រូវការ សាច់ជ្រូក និង បង្គា ក្នុងបរិមាណល្មម។ ការជ្រើសរើសសាច់ស្រស់ៗ នឹងធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់។ ដើម្បីឱ្យហ៊ូគឹងផុយល្អ និងមានរសជាតិប្លែកឆ្ងាញ់ អ្នកត្រូវបន្ថែមបុិគក់ និងត្រាវដែលជាគ្រឿងផ្សំសំខាន់។ គ្រឿងផ្សំសម្រាប់ធ្វើមានដូចជា ស្ករស ម្សៅស៊ុប ម្រេច ១ស្លាបព្រាកាហ្វេដូចគ្នា និង ម្សៅឆា បន្តិច។ ក្រៅពីនេះ អ្នកត្រូវការ សំបកហ៊ូគឹង សម្រាប់រុំ ខ្ទឹមស សម្រាប់បុក អំបិល ១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹម និង ពងមាន់ ២ គ្រាប់ ដែលជួយឱ្យសាច់ស្អិតល្អ។ ចំពោះ ដំណើរការចម្អិនហ៊ូគឹងបំពងមានជំហានសំខាន់ៗជាច្រើន ដែលចាប់ផ្ដើមពីការរៀបចំគ្រឿងផ្សំ។ ដំបូងបង្អស់ អ្នកត្រូវ រៀបចំសាច់បង្គា និងសាច់ជ្រូក ដោយយកសាច់ទាំងពីរមុខនេះ មកចិញ្ច្រាំចូលគ្នាឱ្យរៀងម៉ដ្ឋបន្តិច រួចទុកមួយអន្លើ។ ការចិញ្ច្រាំសាច់នេះដែរគឺមិនបាច់ឱ្យម៉ដ្ឋពេកទេ ដើម្បីឱ្យនៅឃើញសាច់បង្គា និងសាច់ជ្រូក ហើយបង្កើនរសជាតិសាច់នីមួយៗ។ បន្ទាប់មក គឺការរៀបចំបុិគក់ និងត្រាវ ដោយត្រូវយក ត្រាវ និង បុិគក់ មកចិញ្ច្រាំចូលគ្នាដែរ តែកុំឱ្យម៉ដ្ឋពេក។ យើងត្រូវទុកឱ្យមានសាច់គ្រើមៗបន្តិច ដើម្បីឱ្យហ៊ូគឹងមានសភាពទន់ផុយពេលបំពង និងមានរសជាតិឆ្ងាញ់។ ជំហានបន្ទាប់ គឺត្រូវយកគ្រឿងផ្សំទាំងអស់ដែលបានរៀបចំរួចមកលាយចូលគ្នាឱ្យបានសព្វ យើងត្រូវយកគ្រឿងផ្សំទាំងអស់ដែលបានចិញ្ច្រាំចូលគ្នាហើយនោះ មកលាយច្របល់បញ្ចូលគ្នា។ បន្ទាប់មក ដាក់ ម្សៅស៊ុប ស្ករស ម្រេច និង ម្សៅឆាបន្តិច ចូល។ រួចច្របល់ចូលគ្នាឱ្យចូលជាតិល្អ និងស្អិតជាប់គ្នា។ ចំពោះការច្របល់ឱ្យបានសព្វល្អ នឹងធ្វើឱ្យហ៊ូគឹងមានរសជាតិឆ្ងាញ់។ បន្ទាប់ពីលាយគ្រឿងផ្សំទាំងអស់បានសព្វល្អហើយ គឺដល់ជំហានសំខាន់ដែលការរុំហ៊ូគឹង។ យើងត្រូវយក សំបកហ៊ូគឹង មកជ្រលក់ជាមួយទឹកបន្តិច ដើម្បីឱ្យទន់ ហើយងាយស្រួលរុំ។ រួចដួសស្នូលដែលលាយហើយ មកខ្ចប់ដាក់លើសំបកហ៊ូគឹង។ យើងត្រូវរុំវាឱ្យមូលៗ ឬវែងៗតាមចំណូលចិត្ត រួចចងវាជាកង់ៗ ដូចអន្សមជ្រូក ហើយបន្តធ្វើបែបនេះរហូតទាល់តែអស់ស្នូល។ ជំហានចុងក្រោយ គឺការចំហុយ ហើយបន្ទាប់មកបំពងហ៊ូគឹងឱ្យឡើងពណ៌លឿងព្រឿងៗ។ បន្ទាប់ពីចំហុយឆ្អិនហើយ ទុកឱ្យវាត្រជាក់សិន ការទុកឱ្យត្រជាក់ជួយឱ្យហ៊ូគឹងរឹងល្អ ហើយងាយស្រួលបំពង និងមិនងាយបែក។ នៅពេលដែលហ៊ូគឹងត្រជាក់ហើយ ទើបយកវាទៅ បំពងឱ្យស្រួយ។ យើងអាចដាក់ប្រេងឆាឱ្យច្រើនល្មមលិចហ៊ូគឹង រួចបំពងរហូតដល់ឡើងពណ៌លឿងស្រស់ និងស្រួយក្រៅ ផុយក្នុង។ ពេលឆ្អិនហើយ ស្រង់ចេញមកដាក់លើក្រដាស ឬកញ្ច្រែងដើម្បីឱ្យស្រក់ប្រេង រួចកាត់ជាកង់ៗជាការស្រេច។ នៅពេលបំពងហ៊ូគឹងរួច អ្នកអាចយកវាមកពិសាជាមួយ ទឹកម្ទេស ឬ ទឹកសៀង តាមចំណូលចិត្ត។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រួយក្រៅ ផុយក្នុង របស់ហ៊ូគឹងបំពង ពិតជាស័ក្តិសមសម្រាប់ធ្វើជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសា ឬជាមុខម្ហូបបន្ថែមសម្រាប់ពិសាជាមួយបាយក្នុងកម្មវិធីជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ។ ចំណុចដែលគួរកត់សម្គាល់នោះគឺ ដើម្បីទទួលបានហ៊ូគឹងបំពងដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានជាតិផ្អែមពីធម្មជាតិ យើងគួរតែប្រើ បង្គា និងសាច់ជ្រូកស្រស់ៗ។ ការទុកហ៊ូគឹងដែលចំហុយរួចឱ្យត្រជាក់សិនមុននឹងបំពង គឺជួយឱ្យវាស្រួយឆ្ងាញ់ និងមិនឆាប់ស្វិត។